ការីទាកាប៉ា ជាមុខម្ហូបដែលមានឥទ្ធិពលពីឥណ្ឌា និងថៃ ហើយត្រូវបានកែច្នៃឱ្យមានរសជាតិបែបខ្មែរ។ ការីទាកាប៉ា ជាពិសេសការីខៀវ ឬការីក្រហម ប្រើប្រាស់គ្រឿងផ្សំដូចជា សាច់ទាកាប៉ា ទឹកខ្ទិះដូង ម្ទេស ការី ត្រប់ពុតលំញង សណ្តែកកួរ ស្លឹកក្រូចសើច ជីរនាងវង ស្ករត្នោត ទឹកត្រី និងប្រេង។ វិធីធ្វើគឺត្រូវបំពងគ្រឿងការីជាមួយសាច់ទា រួចចាក់ខ្ទិះដូង ហើយរំងាស់ឱ្យចូលជាតិ។ គេក៏និយមធ្វើម្ហូបមួយមុខនេះនៅពេលមានពិធីបុណ្យ ការជួបជុំ ឬពេលចង់ញ៉ាំអាហារដែលមានរសជាតិដើមបែបខ្មែរផងដែរ។